កម្ពុជាសម្បូរទៅដោយទីកន្លែងពិសិដ្ឋជាច្រើន ដែលត្រូវបានគេគោរពបូជាដោយសារគុណសម្បត្តិសក្ការៈ ជាប់ទាក់ទងនឹងឥស្សរជនសាសនា ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដ៏យូរលង់។ ទីកន្លែងទាំងនេះបានក្លាយជាគោលដៅសម្រាប់ពុទ្ធបរិស័ទ និងអ្នកស្វែងរកសេចក្ដីស្ងប់ផ្លូវចិត្ត ដើម្បីទៅបន់ស្រន់ ឬធ្វើបុណ្យ ។ វត្តអារាម គឺជាបេះដូងនៃព្រះពុទ្ធសាសនានៅកម្ពុជា ដែលជាកន្លែងសម្រាប់មនុស្សទៅ បន់ស្រន់ ធ្វើបុណ្យ សមាធិ និងស្ដាប់ធម៌ទេសនា។ វត្តឧណ្ណាលោម ស្ថិតនៅកណ្តាលរាជធានីភ្នំពេញ វត្តនេះគឺជាមជ្ឈមណ្ឌលព្រះពុទ្ធសាសនាដ៏សំខាន់បំផុតមួយនៅកម្ពុជា និងជាទីស្នាក់ការកណ្តាលនៃគណៈមហានិកាយ។ វត្តឧណ្ណាលោមមានប្រវត្តិយូរអង្វែង និងជាកន្លែងតម្កល់ព្រះសារីរិកធាតុរបស់ព្រះពុទ្ធ។ វត្តឯកភ្នំ ជាវត្តបុរាណមួយដែលមានទីតាំងនៅខេត្តបាត់ដំបង ដែលល្បីល្បាញដោយសារប្រាសាទបុរាណដែលកសាងឡើងក្នុងសតវត្សរ៍ទី១១ និងព្រះពុទ្ធបដិមាធំមួយអង្គ។ ជាទីកន្លែងដ៏ស្ងប់ស្ងាត់ ដែលបង្កើនសេចក្ដីសុខផ្លូវចិត្ត សមស្របសម្រាប់ការសមាធិ ផ្លូវចិត្ត និងអារម្មណ៍ខាងក្នុង។ រីឯរូងភ្នំ ត្រូវបានគេមើលឃើញថាជាកន្លែងដ៏ស័ក្តិសមសម្រាប់ និង ស្វែងរកការត្រាស់ដឹង ដោយសារភាពស្ងប់ស្ងាត់ និងភាពអាថ៌កំបាំងរបស់វា។ រូងភ្នំកំពង់ត្រាច ជារូងភ្នំធម្មជាតិដ៏ស្រស់ស្អាតនេះមានទីតាំងនៅខេត្តកំពត ដែលមានរូបចម្លាក់ព្រះពុទ្ធបដិមា និងទីសក្ការបូជាមួយចំនួននៅខាងក្នុង។ ភាពត្រជាក់ និងភាពស្ងប់ស្ងាត់នៃរូងភ្នំនេះផ្តល់បរិយាកាសល្អសម្រាប់ការធ្វើសមាធិ។ ភ្នំឈ្ងោក ជាទីតាំងប្រវត្តិសាស្ត្រ និងសាសនាដ៏សំខាន់មួយទៀតនៅខេត្តកំពត ភ្នំឈ្ងោកមានប្រាសាទឥដ្ឋបុរាណដែលលាក់ខ្លួននៅក្នុងរូងភ្នំ។ ប្រាសាទនេះត្រូវបានកសាងឡើង ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា ហើយនៅតែជាកន្លែងគោរពបូជាដ៏សំខាន់រហូតមកដល់បច្ចុប្បន្ន។ បើយើងនិយាយពីប្រាសាទបុរាណវិញ ត្រូវបានឧទ្ទិសទៅដល់ទេពធីតាហិណ្ឌូ ឬឥស្សរជនព្រះពុទ្ធសាសនា ហើយនៅតែបន្តជាទីកន្លែងគោរពបូជា និងធម្មយាត្រា។ ប្រាសាទអង្គរវត្ត ដែលស្ថិតនៅក្នុងខេត្តសៀមរាប ជាបូជនីយដ្ឋានដ៏ល្បីល្បាញបំផុត និងជាបេះដូងនៃអាណាចក្រខ្មែរ។ ដើមឡើយឧទ្ទិសដល់ព្រះវិស្ណុ និងក្រោយមកប្រែក្លាយជាទីសក្ការៈព្រះពុទ្ធសាសនា អង្គរវត្តគឺជាទីកន្លែងធម្មយាត្រាដ៏ធំមួយ។ អង្គរធំ ស្ថិតក្នុងខេត្ត សៀមរាប ជាទីក្រុងបុរាណអង្គរធំ មានប្រាសាទបាយ័នល្បីល្បាញដោយសារព្រះភ័ក្ត្របួនទិស និងប្រាសាទបាពួនដែលបង្ហាញពីសិល្បៈស្ថាបត្យកម្មដ៏អស្ចារ្យ។ ទីតាំងបុរាណទាំងនេះ មិនត្រឹមតែជាទីសក្ការបូជារបស់ពុទ្ធបរិស័ទទេ ប៉ុន្តែថែមទាំងជាទីកន្លែងរំឭកពីអតីតកាលដ៏រុងរឿងនៃអរិយធម៌ខ្មែរ ដែលបន្តរក្សាភាពថ្លៃថ្នូរនៃប្រវត្តិសាស្ត្រនិងជំនឿសាសនា។ ប្រាសាទព្រះវិហារ ដែលស្ថិតនៅលើកំពូលភ្នំដងរែក គឺជាសំណង់បុរាណដ៏អស្ចារ្យមួយនៃសិល្បៈស្ថាបត្យកម្មខ្មែរព្រហ្មញ្ញសាសនា ហើយត្រូវបានគេគោរពបូជាអស់សម័យជាច្រើន ដោយមានទេសភាពដ៏អស្ចារ្យនៃភ្នំនិងទេសភាព ។ ប្រាសាទនេះត្រូវបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោករបស់យូណេស្កូ នៅឆ្នាំ ២០០៨។ ប្រាសាទបន្ទាយស្រី ក្នុងខេត្តសៀមរាប ជាប្រាសាទដ៏តូចច្រឡឹងនេះ ល្បីល្បាញដោយសារចម្លាក់ដ៏វិចិត្រ និងពណ៌ផ្កាឈូកនៃថ្មភក់។ ប្រាសាទនេះសម្រាប់ ឧទ្ទិសដល់ព្រហ្មញ្ញសាសនា និងនៅតែជាទីកន្លែងដែលពុទ្ធបរិស័ទ និងអ្នកទេសចរគោរពបូជា។ បន្ថែមពីនេះ ទេសភាពធម្មជាតិតូចធំៗ ដូចជា ភ្នំ ទន្លេ ទឹកធ្លាក់ និងថ្មដែលមានទម្រង់ប្លែកៗ មួយចំនួន ត្រូវបានគេចាត់ទុកជាកន្លែងពិសិដ្ឋសម្បូរទៅដោយអត្ថន័យវិញ្ញាណ។ ភ្នំគូលែន ដែលស្ថិតនៅសៀមរាប ជាទីកន្លែងពិសិដ្ឋបំផុតមួយដែលមានសារៈសំខាន់ជ្រាលជ្រៅសម្រាប់ជនជាតិខ្មែរ។ វាជាកន្លែងកំណើតនៃអាណាចក្រអង្គរ និងជាទីតាំងតម្កល់ព្រះពុទ្ធបដិមាផ្ដេកធំមួយអង្គនៅលើកំពូលភ្នំ។ ទន្លេស្ទឹងលិង្គ ដែលមានឆ្លាក់រូបលិង្គនៅបាតស្ទឹង ក៏ជាទីសក្ការៈបូជាដ៏សំខាន់ផងដែរ។ ទន្លេមេគង្គ ទន្លេដ៏ធំនេះ មិនត្រឹមតែជាប្រភពជីវិតសម្រាប់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ ថែមទាំងត្រូវបានចាត់ទុកថាជាទីតាំងពិសិដ្ឋ ដែលផ្សារភ្ជាប់ជាមួយនឹងជំនឿ និងរឿងព្រេងនិទានជាច្រើន។ ប្រជាជនជាច្រើនតែងតែធ្វើពិធីបួងសួង ឬបណ្តែតប្រទីបដើម្បីសុំសេចក្តីសុខនៅតាមបណ្តោយដងទន្លេនេះ។ ទីកន្លែងធម្មយាត្រាទាំងនេះ ឆ្លុះបញ្ចាំងពីជំនឿសាសនាដ៏រឹងមាំ និងចំណងដ៏ជ្រាលជ្រៅរវាងប្រជាជនកម្ពុជាជាមួយនឹងបេតិកភណ្ឌប្រវត្តិសាស្ត្រ វប្បធម៌ និងធម្មជាតិរបស់ពួកគេ។ ក្រៅពីទីកន្លែងដែលបានរៀបរាប់ ទីកន្លែងសម្រាប់ធម្មយាត្រានៅកម្ពុជាក៏មានលក្ខណៈពិសេសផ្សេងទៀត ដែលបង្ហាញពីភាពសម្បូរបែបនៃជំនឿ និងការគោរពបូជា។ រូបសំណាក ឬបដិមាដ៏ធំ ដែលមានប្រវត្តិយូរលង់ តែងតែក្លាយជាទីគោរពបូជាយ៉ាងខ្ពង់ខ្ពស់។ ព្រះអង្គដងកើ ស្ថិតនៅមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ ព្រះអង្គដងកើ គឺជាព្រះពុទ្ធបដិមាមួយអង្គដែលប្រជាជនភ្នំពេញ និងអ្នកដំណើរនិយមទៅបន់ស្រន់ និងបូជា។ ព្រះអង្គដងកើ ត្រូវបានគេចាត់ទុកថាមានបារមីស័ក្តិសិទ្ធិ ដែលអាចធ្វើឲ្យបំណងប្រាថ្នារបស់មនុស្សសម្រេចបាន និងផ្ដល់សេចក្ដីសុខផ្លូវចិត្ត។ វត្តអារាមជាច្រើននៅទូទាំងប្រទេស ជាពិសេសវត្តដែលស្ថិតនៅតាមតំបន់ភ្នំ ឬកន្លែងខ្ពស់ៗ តែងតែមានព្រះពុទ្ធបដិមាធំៗដែលជាទីគោរពសក្ការៈបូជាសម្រាប់អ្នកធម្មយាត្រាពីគ្រប់ទិសទី មានដូចជា ព្រះពុទ្ធបដិមាធំនៅវត្តភ្នំ នៅក្នុងទីក្រុងភ្នំពេញ ឬនៅវត្តភ្នំសំពៅ ក្នុងខេត្តបាត់ដំបង។ ទីតាំងខ្លះបានក្លាយជាទីពិសិដ្ឋដោយសារវាត្រូវបានផ្សារភ្ជាប់ទៅនឹងជីវិត ឬព្រឹត្តិការណ៍សំខាន់ៗរបស់ឥស្សរជនសាសនា ឬជាកន្លែងកើតហេតុនៃព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់ៗទាក់ទងនឹងសាសនា។ ភ្នំព្រះរាជទ្រព្យ ឬហៅថា ភ្នំឧដុង្គធ្លាប់ជាអតីតរាជធានីនៃប្រទេសកម្ពុជា ដែលមានចេតិយតម្កល់ព្រះសារីរិកធាតុរបស់ព្រះពុទ្ធ និងជាកន្លែងបូជាសម្រាប់ព្រះមហាក្សត្រខ្មែរពីសម័យមុន។ ទីនេះជាទីកន្លែងធម្មយាត្រាដ៏សំខាន់មួយសម្រាប់ពុទ្ធបរិស័ទដែលចង់គោរពបូជាព្រះសារីរិកធាតុ និងស្វែងយល់ពីប្រវត្តិសាស្ត្រ។ វត្តភ្នំ វត្តនេះត្រូវបានគេចាត់ទុកថាជាទីតាំងកំណើតនៃទីក្រុងភ្នំពេញបច្ចុប្បន្ន ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងរឿងព្រេងរបស់យាយពេញ។ វត្តភ្នំ គឺជាទីកន្លែងគោរពបូជាដ៏សំខាន់សម្រាប់អ្នកទេសចរ និងប្រជាពលរដ្ឋក្នុងស្រុក។ យើងក៏នៅមានទីកន្លែងមួយចំនួនដែលត្រូវបានគេជឿថាមានបារមី ឬអព្ភូតហេតុក្នុងការ ព្យាបាលជំងឺ ឬ ជួយសម្រេចបំណងប្រាថ្នា ។ ប្រាសាទអ្នកតាខ្មៅ ឬអ្នកតាឃ្លាំងមឿង ក្នុងខេត្តពោធិ៍សាត់ ជាទីសក្ការៈបូជានេះត្រូវបានគេជឿថាមានបារមីស័ក្តិសិទ្ធិក្នុងការការពារភូមិស្រុក និងផ្តល់សេចក្ដីសុខ។ ប្រជាជនជាច្រើននិយមទៅបន់ស្រន់នៅទីនេះ ដើម្បីសុំសេចក្ដីសុខ សុភមង្គល និងលាភសំណាងក្នុងជីវិត។ ទីសក្ការៈបូជានៅតាមរមណីយដ្ឋានធម្មជាតិមួយចំនួន ដូចជាកន្លែងបូជានៅក្បែរទឹកធ្លាក់ ឬក្រោមដើមឈើធំៗ ដែលត្រូវបានគេជឿថាមានដួងវិញ្ញាណ ឬវត្ថុស័ក្តិសិទ្ធិយាមរក្សា។ ទីកន្លែងធម្មយាត្រាទាំងនេះ មិនត្រឹមតែជាកន្លែងសម្រាប់គោរពបូជានោះទេ ប៉ុន្តែថែមទាំងជាផ្នែកមួយដ៏សំខាន់ក្នុងការរក្សា និងបង្ហាញពីអត្តសញ្ញាណវប្បធម៌ និងបេតិកភណ្ឌរបស់កម្ពុជាផងដែរ។ ទីកន្លែងទាំងនេះបន្តទាក់ទាញមនុស្សរាប់ពាន់នាក់ ដើម្បីស្វែងរកសេចក្ដីសុខស្ងប់ស្ងាត់ ការបន្ធូរបន្ថយការភ័យខ្លាច។ ក្រៅពីលក្ខណៈពិសេស និងទីតាំងសំខាន់ៗដែលបានរៀបរាប់ ទីកន្លែងសម្រាប់ធម្មយាត្រានៅកម្ពុជាក៏មានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ ទេសចរណ៍វប្បធម៌ និង ការអប់រំ។ ទីកន្លែងធម្មយាត្រាមិនត្រឹមតែជាកន្លែងគោរពបូជាប៉ុណ្ណោះទេ ថែមទាំងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកស្ទួយវិស័យទេសចរណ៍ និងផ្តល់នូវការអប់រំដ៏មានតម្លៃ។ ទីកន្លែងពិសិដ្ឋទាំងនេះ ជាពិសេសប្រាសាទអង្គរវត្ត និងភ្នំគូលែន ទាក់ទាញភ្ញៀវទេសចររាប់លាននាក់ជារៀងរាល់ឆ្នាំ។ វត្តមានរបស់ភ្ញៀវទេសចរជួយជំរុញសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការបង្កើតការងារ និងប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋ។ ទីកន្លែងធម្មយាត្រាជាច្រើនផ្តល់ឱកាសដ៏ល្អឥតខ្ចោះសម្រាប់ការសិក្សា និងស្វែងយល់អំពី ប្រវត្តិសាស្ត្រខ្មែរ ដ៏សម្បូរបែប។ ជាពិសេសអំពី ជំនឿសាសនាព្រះពុទ្ធ និងព្រហ្មញ្ញសាសនា ក៏ដូចជា ស្ថាបត្យកម្ម និងសិល្បៈ ដ៏វិចិត្ររបស់បុព្វបុរសខ្មែរ។ សិស្ស និស្សិត និងអ្នកស្រាវជ្រាវអាចទាញយកប្រយោជន៍ពីទីតាំងទាំងនេះដើម្បីពង្រីកចំណេះដឹងរបស់ពួកគេ។ ការលើកកម្ពស់វប្បធម៌ ការថែរក្សា និងផ្សព្វផ្សាយទីកន្លែងពិសិដ្ឋទាំងនេះ ជួយលើកកម្ពស់ វប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរ ទៅកាន់ពិភពលោក។ វត្តអារាមជាច្រើននៅតែជាមជ្ឈមណ្ឌលសកម្មសម្រាប់ការបង្រៀនធម៌វិន័យ ការធ្វើបុណ្យទាន និងការប្រារព្ធពិធីសាសនាធំៗ ដែលជួយរក្សា និងពង្រីកជំនឿសាសនាសម្រាប់ប្រជាជន។ ពួកយើងក៏ត្រូវចូលរួមការការពារ និងការអភិរក្សទីកន្លែងធម្មយាត្រាផងដែរព្រោះ គឺជាកិច្ចការដ៏សំខាន់ និងទាមទារការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ៖ ការអនុវត្តការគ្រប់គ្រងប្រកបដោយចីរភាព គឺចាំបាច់ ដើម្បីធានាថាទីកន្លែងពិសិដ្ឋទាំងនេះនៅតែមានសភាពល្អប្រសើរសម្រាប់មនុស្សជំនាន់ក្រោយ។ នេះរួមបញ្ចូលទាំងការថែទាំហេដ្ឋារចនាសម្ព័ន្ធ ការគ្រប់គ្រងចំនួនភ្ញៀវទេសចរ និងការកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន។ ការអប់រំ និងលើកកម្ពស់ការយល់ដឹងដល់សហគមន៍មូលដ្ឋានអំពីសារៈសំខាន់នៃទីកន្លែងទាំងនេះ នឹងជំរុញឱ្យពួកគេចូលរួមយ៉ាងសកម្មក្នុងការថែរក្សា និងការពារ។ រួមគ្នាក្នងការប្រយុទ្ធប្រឆាំងការលួចប្លន់វត្ថុបុរាណ និងការបំផ្លិចបំផ្លាញប្រាសាទនៅតែជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរ។ អាជ្ញាធរ និងអង្គការអន្តរជាតិកំពុងខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់សកម្មភាពទាំងនេះ។ សរុបមក ទីកន្លែងសម្រាប់ធម្មយាត្រានៅកម្ពុជាមិនត្រឹមតែជាកន្លែងគោរពបូជាផ្លូវចិត្តប៉ុណ្ណោះទេ ប៉ុន្តែក៏ជា ទ្រព្យសម្បត្តិជាតិដ៏មហាសាល ដែលរួមចំណែកដល់វប្បធម៌ សេដ្ឋកិច្ច និងអត្តសញ្ញាណរបស់ប្រទេសកម្ពុជាផងដែរ។ ការថែរក្សា និងលើកកម្ពស់ទីកន្លែងទាំងនេះ គឺជាកាតព្វកិច្ចរួមរបស់ប្រជាជនកម្ពុជា និងសហគមន៍អន្តរជាតិ។